ការទទួលបាន ប្រាក់ខែដំបូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិត ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីពការងារ។ ការគ្រប់គ្រងប្រាក់កាសឲ្យបានល្អិតល្អន់តាំងពីដំបូង គឺជាកត្តាចម្បងដែលជួយកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់អនាគត។ មុននឹងចំណាយលុយ យើងត្រូវដឹងច្បាស់ពីចំនួនប្រាក់ចំណូលសុទ្ធដែលទទួលបាន។ គួរតែពិនិត្យមើលទៅលើការកាត់កងថ្លៃពន្ធ ឬការបង់វិភាគទានផ្សេងៗ។ អ្នកគួរគិតដល់ការបង់ថ្លៃចំណាយចាំបាច់ប្រចាំខែជាមុនសិន។ ចំណាយចាំបាច់ទាំងនោះរួមមាន ថ្លៃផ្ទះជួល ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃអាហារ។ ការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃ ក៏ជាចំណុចដែលត្រូវគិតគូរផងដែរ។ កុំទាន់ប្រញាប់ចំណាយលើរបស់របរដែលមិនចាំបាច់ ឬថ្លៃៗពេក។ ការចំណាយដោយផ្អែកលើអារម្មណ៍ភ្លាមៗ អាចធ្វើឲ្យយើងជំពាក់បំណុលគេបាន។ ត្រូវចេះបែងចែកឲ្យដាច់រវាងតម្រូវការចាំបាច់ និងការចង់បាន។ ការពិចារណាដោយប្រុងប្រយ័ត្នមុនចំណាយ នឹងជួយឲ្យប្រាក់ខែរបស់អ្នកនៅសល់បានច្រើន។ ការបង្កើតទម្លាប់ល្អក្នុងការគិតគូរលើការចំណាយ គឺជារឿងសំខាន់បំផុត។ អ្នកអាចប្រើប្រាស់វិធីសាស្ត្រ ៥០/៣០/២០ ដើម្បីគ្រប់គ្រងប្រាក់ចំណូលរបស់អ្នក។ ៥០% នៃប្រាក់ខែ គួរតែទុកសម្រាប់ចំណាយចាំបាច់ប្រចាំខែ។ ៣០% ទៀត អាចទុកសម្រាប់ចំណាយលើការចង់បាន ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ រីឯ ២០% ដែលនៅសល់ ត្រូវតែសន្សំទុក ឬវិនិយោគ។ គួរមានកន្លែងផ្ទុកប្រាក់សន្សំមួយដាច់ដោយឡែកពីកន្លែងចំណាយ។ អ្នកអាចបើកគណនីធនាគារមួយផ្សេងទៀតសម្រាប់ទុកលុយសន្សំ។ ការធ្វើបញ្ជីចំណូល-ចំណាយប្រចាំខែ ជួយឲ្យអ្នកដឹងថាអ្នកចំណាយលុយទៅលើអ្វីខ្លះ។ ត្រូវចេះកំណត់ថវិកាចំណាយជាក់លាក់សម្រាប់ផ្នែកនីមួយៗ។ ការធ្វើតាមផែនការថវិកា នឹងជួយឲ្យអ្នកគ្រប់គ្រងប្រាក់កាសបានល្អ។ កុំយកប្រាក់ដែលទុកសម្រាប់សន្សំមកចំណាយលើរឿងមិនចាំបាច់ឡើយ។ ការសន្សំប្រាក់ គឺមិនមែនគ្រាន់តែទុកក្នុងធនាគារនោះទេ។ អ្នកអាចសន្សំទុកសម្រាប់គោលដៅរយៈពេលខ្លី ដូចជាការទិញទូរស័ព្ទថ្មី។ ឬក៏សន្សំសម្រាប់គោលដៅរយៈពេលវែង ដូចជាការទិញផ្ទះ ឬឡាន។ ការវិនិយោគក៏ជាវិធីមួយដើម្បីឲ្យប្រាក់របស់អ្នកកើនឡើងដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគតិចតួចសិន ទៅលើភាគហ៊ុន ឬគម្រោងផ្សេងៗ។ ការវិនិយោគលើខ្លួនឯង ដូចជាការរៀនជំនាញថ្មីៗ ក៏ជារឿងល្អផងដែរ។ ត្រូវមានគម្រោងសន្សំសម្រាប់គ្រាអាសន្ន ដូចជាពេលឈឺ ឬពេលអត់ការងារធ្វើ។ កុំរង់ចាំដល់មានប្រាក់ខែច្រើនសិនទើបចាប់ផ្ដើមសន្សំ គឺត្រូវចាប់ផ្ដើមពីពេលនេះ។ ការគ្រប់គ្រងប្រាក់កាសតាំងពីប្រាក់ខែដំបូង គឺជាការត្រៀមខ្លួនសម្រាប់ជីវិតមួយដែលមានស្ថិរភាព។ ផែនការហិរញ្ញវត្ថុដ៏ច្បាស់លាស់ នឹងជួយអ្នកឱ្យសម្រេចក្ដីសុបិនបានកាន់តែឆាប់។ សរុបមក ការគ្រប់គ្រងប្រាក់ខែដំបូងរបស់អ្នក គឺជាការចាប់ផ្ដើមដ៏សំខាន់នៃដំណើរឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ។ តាមរយៈការបង្កើតផែនការច្បាស់លាស់ អ្នកអាចបែងចែកថវិកាដោយផ្អែកលើតម្រូវការចាំបាច់ និងការចង់បាន។ ការអនុវត្តតាមវិធីសាស្ត្រ ៥០/៣០/២០ គឺជាគន្លឹះដ៏ល្អមួយដើម្បីធានាថាប្រាក់របស់អ្នកត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ការមានទម្លាប់សន្សំប្រាក់សម្រាប់គ្រាអាសន្ន និងគោលដៅរយៈពេលវែង គឺជាគន្លឹះឆ្ពោះទៅកាន់ស្ថិរភាព។ ក្រៅពីការសន្សំ អ្នកក៏អាចពិចារណាលើការវិនិយោគតិចតួចដើម្បីឲ្យប្រាក់កើនឡើងផងដែរ។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យជីវិតបច្ចុប្បន្នរបស់អ្នកមានរបៀបរៀបរយនោះទេ ប៉ុន្តែថែមទាំងជួយឲ្យអ្នកត្រៀមខ្លួនសម្រាប់អនាគតផងដែរ។ ដូច្នេះ ការចាប់ផ្ដើមគ្រប់គ្រងប្រាក់កាសតាំងពីប្រាក់ខែដំបូង នឹងជួយឲ្យអ្នកសម្រេចក្ដីសុបិនបានកាន់តែឆាប់រហ័ស និងមានទំនុកចិត្ត។